សេចក្តីសុខសាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសកម្ពុជា។ ការអបអរសាទរទេវតាឆ្នាំថ្មីត្រូវតែផ្សារភ្ជាប់ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់បំផុតដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារជាទីស្រឡាញ់។ ការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងអំឡុងពេលឈប់សម្រាកនេះ គឺជាកិច្ចការអាទិភាពដែលម្ចាស់ផ្ទះគ្រប់រូបមិនត្រូវមើលរំលងឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសសប្បាយរីករាយដែលពោរពេញដោយសុវត្ថិភាពតាមរយៈការយកចិត្តទុកដាក់ខ្ពស់លើរាល់សកម្មភាពដែលអាចបង្កជាហានិភ័យដោយសារអណ្តាតភ្លើង។ ស្មារតីម្ចាស់ការលើការគ្រប់គ្រងគ្រោះមហន្តរាយពីការធ្វេសប្រហែសបន្តិចបន្តួចនឹងជួយឱ្យការជួបជុំគ្រួសារក្លាយជាការចងចាំដ៏មានន័យ និងពោរពេញដោយស្នាមញញឹម។ ការរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មី គឺជាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណកាលមកម្ល៉េះដើម្បីសុំសេចក្តីសុខសប្បាយ។ ម្ចាស់ផ្ទះនីមួយៗតែងតែរៀបចំគ្រឿងសក្ការបូជាមានដូចជាបាយសី ស្លាធម៌ ផ្កាភ្ញី និងផ្លែឈើបង្អែមចម្អាតយ៉ាងសម្រិតសម្រាំងបំផុត។ ការអុជធូបទៀនដើម្បីបូជាចំពោះព្រះរតនត្រ័យ និងទទួលទេវតាឆ្នាំថ្មី គឺជាសកម្មភាពដែលមិនអាចខ្វះបានឡើយក្នុងពិធីដ៏សក្ការៈនេះ។ ពន្លឺទៀន និងផ្សែងធូបបង្កើននូវសិរីសួស្តីដល់គេហដ្ឋាន ប៉ុន្តែវាក៏ជាភ្នាក់ងារបង្កគ្រោះអគ្គិភ័យដ៏សកម្មបំផុតប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន។ ការដាក់ជើងធូបនៅក្បែរវាំងនន ឬសម្ភារៈដែលងាយឆេះ គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលបងប្អូនខ្មែរយើងគួរតែជៀសវាងឱ្យបានដាច់ខាត។ រាល់ការដុតធូបទៀនត្រូវតែមានមនុស្សនៅចាំមើលជាប់ជានិច្ច និងមិនត្រូវចាកចេញពីកន្លែងបូជាដោយមិនបានពន្លត់ឱ្យអស់នោះឡើយ។ ក្នុងករណីដែលលោកអ្នកត្រូវសម្រាកនៅពេលយប់ គឺត្រូវធានាថាភ្លើងទៀនត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុងមុនពេលចូលគេង។ ការប្រើប្រាស់ជើងធូបដែលមានលក្ខណៈរឹងមាំ និងមានខ្សាច់សម្រាប់ដោតធូបឱ្យបានត្រឹមត្រូវជួយកាត់បន្ថយហានិភ័យនៃការដួលរលំបានយ៉ាងច្រើន។ សមាជិកគ្រួសារត្រូវតែមានស្មារតីយល់ដឹងខ្ពស់អំពីទីតាំងដែលត្រូវដាក់គ្រឿងសក្ការបូជាឱ្យនៅឆ្ងាយពីចរន្តខ្យល់បោកបក់ខ្លាំង។ ការថែរក្សាប្រពៃណីជាតិគួរតែដើរទន្ទឹមគ្នានឹងការការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់សមាជិកក្នុងគ្រួសារឱ្យបានល្អប្រសើរ។ ការជួបជុំសាច់ញាតិបងប្អូនមកពីទីជិតទីឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតែងតែអមមកជាមួយនូវការចម្អិនអាហារយ៉ាងសម្បូរបែប។ ផ្ទះបាយក្លាយជាទីតាំងដែលមមាញឹកបំផុតក្នុងការរៀបចំម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ឬសម្រាប់យកទៅប្រគេនព្រះសង្ឃនៅវត្តអារាម។ ការប្រើប្រាស់ចង្ក្រានហ្គាស និងចង្ក្រានអុសក្នុងពេលតែមួយអាចធ្វើឱ្យកម្តៅក្នុងផ្ទះបាយកើនឡើងខ្ពស់ជាងកម្រិតធម្មតា។ សម្ភារៈផ្ទះបាយមានដូចជាកន្សែងជូតដៃ ឬដបប្រេងឆាត្រូវដាក់ឱ្យឆ្ងាយពីមាត់ចង្ក្រានដើម្បីការពារការឆាបឆេះដោយចៃដន្យ។ ការមមាញឹកជជែកគ្នាលេងកម្សាន្តសប្បាយជាមួយបងប្អូនអាចធ្វើឱ្យយើងភ្លេចខ្លួនក្នុងពេលដែលកំពុងបើកចង្ក្រានចម្អិនអាហារទុកចោល។ ត្រូវពិនិត្យមើលខ្សែទុយោហ្គាសឱ្យបានហ្មត់ចត់ គឺជាកិច្ចការចាំបាច់មុនពេលចាប់ផ្តើមប្រើប្រាស់ដើម្បីបង្ការការធ្លាយហ្គាស។ ប្រសិនបើលោកអ្នកប្រើប្រាស់ចង្ក្រានអុស គឺត្រូវតែពន្លត់រងើកភ្លើងឱ្យអស់បន្ទាប់ពីប្រើប្រាស់រួចដើម្បីកុំឱ្យហុយផ្កាភ្លើងទៅប៉ះនឹងរបស់ផ្សេងៗ។ ការរក្សាទុកធុងហ្គាសនៅកន្លែងដែលមានខ្យល់ចេញចូលល្អនឹងជួយកាត់បន្ថយគ្រោះថ្នាក់បានយ៉ាងច្រើនក្នុងករណីមានការលេចធ្លាយ។ យុវជនដែលចូលចិត្តជួបជុំគ្នាធ្វើការអាំងសាច់កម្សាន្តគួរតែជ្រើសរើសទីតាំងវាលទំនេរដែលគ្មានស្លឹកឈើស្ងួតនៅជុំវិញនោះ។ ស្មារតីភ្ញាក់រលឹកក្នុងការគ្រប់គ្រងភ្លើងចម្អិនអាហារនឹងធ្វើឱ្យការហូបចុកជួបជុំគ្នាពោរពេញដោយភាពកក់ក្តៅ និងសុវត្ថិភាព។ ការតុបតែងលម្អគេហដ្ឋានដោយប្រើប្រាស់អំពូលភ្លើងពណ៌ចម្រុះ គឺជាការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ ខ្សែភ្លើងតូចៗដែលតភ្ជាប់គ្នាខ្វាត់ខ្វែងដើម្បីបង្កើនសោភ័ណភាពផ្ទះអាចក្លាយជាបញ្ហាប្រឈមប្រសិនបើការតភ្ជាប់នោះមិនបានត្រឹមត្រូវ។ ការប្រើប្រាស់គ្រឿងអគ្គិសនីច្រើនហួសកម្រិតក្នុងពេលតែមួយបណ្តាលឱ្យខ្សែភ្លើងកើនកម្តៅខ្លាំង និងអាចបង្កជាការឆ្លងចរន្តអគ្គិសនី។ ម្ចាស់ផ្ទះត្រូវតែត្រួតពិនិត្យគុណភាពខ្សែភ្លើង និងឌីសង់ទ័រឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមបើកភ្លើងលម្អពេញមួយយប់។ ការប្រើប្រាស់ធុងបាសដែលមានកម្លាំងខ្លាំងសម្រាប់រាំកម្សាន្តក៏ត្រូវការថាមពលអគ្គិសនីច្រើន ដែលអាចធ្វើឱ្យប្រព័ន្ធភ្លើងផ្ទុកបន្ទុកលើសកម្រិត។ ការតខ្សែភ្លើងបណ្តោះអាសន្នដោយគ្មានបំពង់ការពារ គឺជាហានិភ័យខ្ពស់បំផុតដែលបងប្អូនខ្មែរយើងច្រើនតែមើលរំលង។ មុនពេលចាកចេញពីផ្ទះទៅដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ លោកអ្នកត្រូវតែបិទកុងតាក់ភ្លើងដែលមិនចាំបាច់ឱ្យអស់។ ការទុកឱ្យកង្ហារ ឬម៉ាស៊ីនត្រជាក់ដំណើរការចោលដោយគ្មានមនុស្សនៅផ្ទះ គឺជាមូលហេតុទូទៅនៃការឆេះផ្ទះដែលយើងតែងជួបប្រទះ។ ការប្រើប្រាស់សម្ភារៈអគ្គិសនីដែលមានស្តង់ដារត្រឹមត្រូវនឹងជួយធានាសុវត្ថិភាពបានយូរអង្វែងសម្រាប់សមាជិកគ្រួសារគ្រប់រូប។ ការយល់ដឹងពីបច្ចេកទេសតភ្ជាប់អគ្គិសនីជាមូលដ្ឋាននឹងជួយការពារគ្រោះថ្នាក់ដែលកើតចេញពីការទុស្សេខ្សែភ្លើង។ ចំពោះ ខែមេសាគឺជាពេលវេលាដែលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាមានភាពក្តៅហួតហែងខ្លាំងបំផុតប្រចាំឆ្នាំ។ សីតុណ្ហភាពដែលកើនឡើងខ្ពស់ធ្វើឱ្យវត្ថុធាតុផ្សេងៗងាយនឹងឆាប់ឆេះបំផុតទោះបីជាមានផ្កាភ្លើងតូចមួយក៏ដោយ។ ស្លឹកឈើស្ងួត និងសំរាមដែលនៅជុំវិញបរិវេណផ្ទះ គឺជាចំណីដ៏ល្អសម្រាប់អណ្តាតភ្លើងប្រសិនបើយើងមិនបានបោសសម្អាត។ ខ្យល់បោកបក់ខ្លាំងក្នុងរដូវប្រាំងអាចនាំយកផ្កាភ្លើងពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងចម្ងាយដ៏ឆ្ងាយដែលពិបាកនឹងគ្រប់គ្រង។ ការដុតសំរាមនៅក្បែរផ្ទះក្នុងអំឡុងពេលមានអាកាសធាតុក្តៅខ្លាំងបែបនេះ គឺជាទង្វើដ៏គ្រោះថ្នាក់បំផុតដែលត្រូវតែហាមឃាត់។ យើងត្រូវរួមគ្នាថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យមានរបៀបរៀបរយ និងគ្មានគំនរសំរាមស្ងួតដែលជាប្រភពនៃគ្រោះអគ្គិភ័យ។ ការរៀបចំទុកដាក់សម្ភារៈដែលងាយឆេះឱ្យនៅឆ្ងាយពីពន្លឺថ្ងៃខ្លាំងក៏ជាវិធីសាស្ត្របង្ការមួយដ៏មានប្រសិទ្ធភាពផងដែរ។ ក្នុងករណីមានខ្យល់កន្ត្រាក់កើតឡើង លោកអ្នកត្រូវតែប្រញាប់ពន្លត់ភ្លើងគ្រប់ប្រភេទដើម្បីការពារការឆាបឆេះរាលដាល។ ការយល់ដឹងអំពីឥទ្ធិពលនៃអាកាសធាតុលើហានិភ័យអគ្គិភ័យនឹងជួយឱ្យយើងមានការប្រុងប្រយ័ត្នទ្វេដង។ ការរស់នៅដោយមានសណ្តាប់ធ្នាប់ និងអនាម័យជុំវិញគេហដ្ឋាន គឺជាខែលការពារគ្រោះមហន្តរាយដ៏រឹងមាំបំផុតសម្រាប់យើងទាំងអស់គ្នា។ ការត្រៀមលក្ខណៈជាមុនសម្រាប់សង្គ្រោះបន្ទាន់ គឺជាកត្តាសំខាន់ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែយល់ដឹងឱ្យបានស៊ីជម្រៅ។ បន្ថែមពីនេះ ការមានបំពង់ពន្លត់អគ្គិភ័យនៅក្នុងផ្ទះ គឺជាការវិនិយោគលើសុវត្ថិភាពដ៏ឆ្លាតវៃបំផុតដែលគ្រួសារនីមួយៗគួរតែមាន។ សមាជិកគ្រួសារគ្រប់រូបត្រូវតែរៀនពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឱ្យបានស្ទាត់ជំនាញដើម្បីអន្តរាគមន៍ទាន់ពេលវេលា។ ការត្រៀមធុងទឹក ឬខ្សាច់នៅក្បែរទីតាំងដែលងាយឆេះក៏ជាមធ្យោបាយងាយៗដែលអាចជួយសង្គ្រោះស្ថានការណ៍បានភ្លាមៗ។ លេខទូរស័ព្ទសង្គ្រោះបន្ទាន់របស់អាជ្ញាធរមូលដ្ឋាន និងលេខ១១៧ត្រូវតែចងចាំ ឬកត់ត្រាទុកនៅកន្លែងដែលងាយមើលឃើញ។ សហការល្អជាមួយអ្នកជិតខាងក្នុងការជួយមើលថែផ្ទះសម្បែងគ្នាទៅវិញទៅមកនឹងបង្កើតនូវសហគមន៍ដែលមានសុវត្ថិភាព។ ការចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការបង្ការអគ្គិភ័យនឹងផ្តល់នូវចំណេះដឹងបន្ថែមដល់យើងក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ ស្មារតីរហ័សរហួនក្នុងការរាយការណ៍ទៅសមត្ថកិច្ចនៅពេលឃើញមានផ្សែងភ្លើងមិនប្រក្រតីនឹងជួយកាត់បន្ថយការខូចខាតបានច្រើន។ ការអប់រំកូនចៅឱ្យស្គាល់ពីគ្រោះថ្នាក់នៃភ្លើង និងការលេងកាំជ្រួចគឺជាការការពារឫសគល់នៃបញ្ហា។ ការរស់នៅដោយមិនធ្វេសប្រហែស គឺជាការផ្តល់កាដូដ៏មានតម្លៃបំផុតសម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល។ ការដុតធូបក្នុងផ្ទះឈើត្រូវមានការយកចិត្តទុកដាក់ខ្ពស់ជាងផ្ទះថ្មដោយសារតែឈើងាយនឹងចាប់អណ្តាតភ្លើងលឿនជាង។ ការប្រើប្រាស់ទៀនអគ្គិសនីជំនួសឱ្យទៀនក្រមួន គឺជាជម្រើសដ៏ល្អមួយដើម្បីកាត់បន្ថយហានិភ័យអគ្គិភ័យក្នុងផ្ទះ។ ប្រសិនបើប្រើប្រាស់ទៀនក្រមួន គឺត្រូវដាក់ក្នុងចានដែលមានទឹកបន្តិចដើម្បីការពារកម្តៅ និងការដួលរលំ។ ការរៀបចំអាសនៈឱ្យឆ្ងាយពីមាត់បង្អួចដែលមានខ្យល់បក់ចូលខ្លាំងនឹងជួយឱ្យការបូជាមានភាពស្ងប់ស្ងាត់ និងសុវត្ថិភាព។ ការបង្រៀនក្មេងៗមិនឱ្យលេងក្បែរជើងធូបទៀន គឺជាកិច្ចការដែលអាណាព្យាបាលគ្រប់រូបត្រូវតែធ្វើជាប្រចាំ។ ពិធីបុណ្យចូលឆ្នាំថ្មីនឹងកាន់តែមានន័យប្រសិនបើយើងគោរពប្រពៃណីផង និងគោរពច្បាប់សុវត្ថិភាពផង។ ការដុតធូបទៀនច្រើនពេកក្នុងបន្ទប់ដែលបិទជិតអាចបណ្តាលឱ្យថប់ដង្ហើម និងប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម។ ការជ្រើសរើសប្រភេទធូបដែលមានគុណភាពល្អ និងមិនសូវហុយផ្សែងខ្លាំងក៏ជាការគិតគូរដល់បរិស្ថានក្នុងផ្ទះផងដែរ។ រាល់ពេលដែលលោកអ្នកអុជធូបហើយ គឺត្រូវរង់ចាំរហូតដល់ធូបអស់ពាក់កណ្តាលសិនសឹមចាកចេញទៅធ្វើកិច្ចការផ្សេង។ ការផ្តល់តម្លៃដល់សេចក្តីសុខសាន្តក្នុងគ្រួសារត្រូវចាប់ផ្តើមពីការគ្រប់គ្រងភ្លើងទៀនធូបឱ្យបានហ្មត់ចត់បំផុត។ ការចម្អិនអាហារសម្រាប់មនុស្សច្រើននាក់ទាមទារឱ្យមានការរៀបចំប្រព័ន្ធចង្ក្រានឱ្យមានសណ្តាប់ធ្នាប់ល្អ។ ការត្រួតពិនិត្យក្បាលវ៉ានហ្គាសឱ្យបានតឹងល្អបន្ទាប់ពីចម្អិនរួច គឺជាទម្លាប់ដែលត្រូវតែអនុវត្តឱ្យបានជាដាច់ខាត។ មិនត្រូវទុកឱ្យក្មេងតូចៗលេងនៅក្នុងផ្ទះបាយក្នុងអំឡុងពេលដែលមនុស្សធំកំពុងមមាញឹកនឹងការចម្អិនម្ហូបនោះឡើយ។ ការប្រើប្រាស់ឆ្នាំងអគ្គិសនីដែលមានគុណភាពទាបអាចបណ្តាលឱ្យឆ្លងភ្លើងប្រសិនបើយើងដោតប្រើប្រាស់ក្នុងរយៈពេលយូរ។ ការត្រៀមភួយសើម ឬគម្របឆ្នាំងធំៗនៅជិតដៃនឹងជួយឱ្យយើងពន្លត់ភ្លើងក្នុងខ្ទះបានភ្លាមៗក្នុងករណីឆេះប្រេង។ ការចម្អិនម្ហូបអាហារដោយប្រើធ្យូងត្រូវធានាថា ផេះភ្លើងត្រូវបានពន្លត់ដោយទឹកឱ្យរលត់ទាំងស្រុងមុនពេលយកទៅចាក់ចោល។ ការរក្សាសណ្តាប់ធ្នាប់ក្នុងផ្ទះបាយមិនត្រឹមតែផ្តល់អនាម័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ផ្សេងៗ។ ការពិភាក្សាគ្នាជាមួយសមាជិកគ្រួសារអំពីវិធានការសុវត្ថិភាពក្នុងផ្ទះបាយនឹងបង្កើនការយល់ដឹងជាសមូហភាព។ ការហូបចុកដោយក្តីសប្បាយរីករាយត្រូវតែដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវលើរាល់ការប្រើប្រាស់ភ្លើងក្នុងផ្ទះ។ សេចក្តីប្រុងប្រយ័ត្នបន្តិចបន្តួចនៅថ្ងៃនេះនឹងការពារនូវការបាត់បង់ទ្រព្យសម្បត្តិដែលយើងខំសន្សំអស់មួយជីវិត។ ការតម្លើងអំពូលភ្លើងលម្អនៅតាមរបងផ្ទះត្រូវប្រើប្រាស់ខ្សែភ្លើងដែលមានស្រទាប់ការពារទឹកភ្លៀងបានល្អ។ ជៀសវាងការប្រើប្រាស់ដុំសាកទូរស័ព្ទដែលទុកចោលពេញមួយយប់នឹងជួយកាត់បន្ថយការឡើងកម្តៅលើសកម្រិត។ ឌីសង់ទ័រដែលល្អត្រូវតែមានសមត្ថភាពផ្តាច់ចរន្តអគ្គិសនីភ្លាមៗនៅពេលមានការឆ្លងចរន្តកើតឡើងក្នុងផ្ទះ។ ការត្រួតពិនិត្យប្រព័ន្ធភ្លើងដោយអ្នកបច្ចេកទេសមុនឱកាសបុណ្យទានមកដល់នឹងផ្តល់នូវភាពជឿជាក់ និងសុវត្ថិភាពខ្ពស់។ ការប្រើប្រាស់ខ្សែភ្លើងដែលមានទំហំតូចពេកសម្រាប់ឧបករណ៍អគ្គិសនីធំៗ គឺជាមូលហេតុចម្បងនៃអគ្គិភ័យ។ យើងមិនត្រូវយកខ្សែភ្លើងទៅដាក់នៅក្រោមព្រំ ឬកម្រាលផ្សេងៗដែលងាយនឹងកកិត និងធ្លាយស្រទាប់ការពារឡើយ។ ការដោតឌុយភ្លើងច្រើនក្នុងរន្ធតែមួយ គឺជាសកម្មភាពដែលគ្រោះថ្នាក់បំផុតដែលបងប្អូនយើងគួរតែផ្លាស់ប្តូរចេញ។ ពន្លឺអគ្គិសនីដែលតុបតែងបានស្អាតនឹងនាំមកនូវភាពស្រស់បំព្រងដល់សហគមន៍ប្រសិនបើយើងប្រើប្រាស់វាដោយប្រុងប្រយ័ត្ន។ ការបិទភ្លើងលម្អនៅពេលអធ្រាត្រគឺជាការសន្សំសំចៃផង និងជាការផ្តល់ការសម្រាកដល់ប្រព័ន្ធអគ្គិសនីផង។ ចំណេះដឹងមូលដ្ឋានអំពីការសង្គ្រោះបឋមក្នុងករណីឆក់ខ្សែភ្លើង គឺជាអ្វីដែលមនុស្សគ្រប់រូបគួរតែរៀនសូត្រទុក។ ការសម្អាតដី និងស្លឹកឈើស្ងួតចេញពីដំបូលផ្ទះនឹងជួយការពារការឆាបឆេះពីផ្កាភ្លើងដែលហោះមកតាមខ្យល់។ ការកាប់ឆ្ការមែកឈើដែលនៅក្បែរខ្សែភ្លើងមេក៏ជាវិធីបង្ការគ្រោះថ្នាក់ក្នុងរដូវដែលមានខ្យល់បក់ខ្លាំង។ សីតុណ្ហភាពក្តៅខ្លាំងអាចធ្វើឱ្យធុងដែលមានសម្ពាធដូចជាដបស្ព្រៃយ៍ ឬកំប៉ុងហ្គាសតូចៗផ្ទុះបានយ៉ាងងាយ។ យើងត្រូវដាក់សម្ភារៈដែលងាយផ្ទុះទាំងនេះនៅក្នុងកន្លែងដែលត្រជាក់ និងឆ្ងាយពីពន្លឺព្រះអាទិត្យផ្ទាល់។ ការប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពជុំវិញផ្ទះក្នុងពេលថ្ងៃត្រង់អាចជួយបន្ថយកម្តៅ និងកាត់បន្ថយហានិភ័យនៃការឆេះ។ ការយល់ដឹងពីទិសដៅខ្យល់នឹងជួយឱ្យយើងអាចការពារផ្ទះសម្បែងបានកាន់តែប្រសើរក្នុងករណីមានភ្លើងឆេះនៅក្បែរនោះ។ ការសាមគ្គីភាពរវាងអ្នកជិតខាងក្នុងការជួយសម្អាតបរិស្ថានរួមនឹងបង្កើតជាខែលការពារអគ្គិភ័យដ៏រឹងមាំសម្រាប់ភូមិឋាន។ ការយកចិត្តទុកដាក់លើបរិស្ថានជុំវិញផ្ទះ គឺជាការបង្ហាញពីការស្រឡាញ់ជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ក្នុងរដូវប្រាំងដែលក្តៅខ្លាំងបែបនេះ ការធ្វេសប្រហែសតែបន្តិចអាចនាំមកនូវសោកនាដកម្មដែលមិនអាចរៀបរាប់បាន។ ការត្រៀមខ្លួនជានិច្ច គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទប់ទល់នឹងរាល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ។ ការបង្កើតផែនការចាកចេញដោយសុវត្ថិភាពសម្រាប់សមាជិកគ្រួសារក្នុងករណីមានអាសន្ន គឺជាការចាំបាច់បំផុត។ ការកំណត់ទីតាំងជួបជុំគ្នាដែលសុវត្ថិភាពនៅខាងក្រៅផ្ទះនឹងជួយឱ្យយើងអាចត្រួតពិនិត្យចំនួនសមាជិកបានលឿន។ ការរក្សាច្រកចេញចូលក្នុងផ្ទះឱ្យមានភាពស្រឡះ និងគ្មានសម្ភារៈរាំងស្ទះនឹងជួយសម្រួលដល់ការជម្លៀសខ្លួន។ បំពង់ពន្លត់អគ្គិភ័យត្រូវតែយកទៅត្រួតពិនិត្យគុណភាពឱ្យបានទៀងទាត់តាមការកំណត់របស់បច្ចេកទេស។ ការបង្រៀនកូនចៅឱ្យស្គាល់លេខទូរស័ព្ទសង្គ្រោះបន្ទាន់ គឺជាការបណ្តុះស្មារតីការពារខ្លួនតាំងពីក្មេង។ ការមានស្មារតីស្ងប់ស្ងាត់នៅពេលជួបហេតុការណ៍អាក្រក់នឹងជួយឱ្យយើងអាចដោះស្រាយបញ្ហាបានកាន់តែមានប្រសិទ្ធភាព។ រាល់ការត្រៀមលក្ខណៈទាំងអស់នេះ គឺជាការធានានូវក្តីសុខសាន្តយូរអង្វែងសម្រាប់គ្រួសារក្នុងឱកាសបុណ្យទាន។ ការរួមចំណែករបស់បុគ្គលម្នាក់ៗ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកាត់បន្ថយគ្រោះមហន្តរាយក្នុងសង្គម។ ការអុជផាវ ឬកាំជ្រួចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីត្រូវតែធ្វើឡើងដោយមានការអនុញ្ញាត និងក្រោមការត្រួតពិនិត្យ។ ផ្កាភ្លើងដែលចេញពីផាវអាចហោះចូលទៅក្នុងផ្ទះ ឬគំនរសំរាមដែលបណ្តាលឱ្យមានអគ្គិភ័យកើតឡើងភ្លាមៗ។ ការលេងល្បែងប្រជាប្រិយខ្មែរ គឺជាជម្រើសដ៏ល្អជាងការលេងអ្វីដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ។ ការយកចិត្តទុកដាក់លើការប្រើប្រាស់ភ្លើងក្នុងវត្តអារាមក៏ជាកិច្ចការដែលពុទ្ធបរិស័ទគ្រប់រូបត្រូវរួមគ្នាធ្វើផងដែរ។ លោកតាអាចារ្យ និងគណៈកម្មការវត្តគួរតែមានវិធានការតឹងរ៉ឹងលើការគ្រប់គ្រងទៀនធូបនៅតាមសាលាឆាន់។ ការរក្សាបាននូវភាពសប្បាយរីករាយដោយគ្មានគ្រោះថ្នាក់ គឺជាគោលបំណងពិតប្រាកដនៃពិធីបុណ្យប្រពៃណី។ ការស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនឹងជួយឱ្យយើងជៀសផុតពីបញ្ហាប្រឈមនានា។ រៀបចំផ្ទះសម្បែងឱ្យមានរបៀបរៀបរយមុនពេលចូលឆ្នាំថ្មីនឹងនាំមកនូវលាភជ័យ និងសិរីសួស្តី។ សម្អាតចិត្តឱ្យជ្រះស្រឡះដើម្បីទទួលពរជ័យពីទេវតាឆ្នាំថ្មីគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់ជីវិត។ សេចក្តីសុខដែលកើតចេញពីការប្រុងប្រយ័ត្នគឺជាសេចក្តីសុខដែលស្ថិតស្ថេរ និងមានតម្លៃបំផុត។ ការប្រើប្រាស់ហ្គាសសម្រាប់ដុតសាច់ក្នុងពិធីជប់លៀងត្រូវធានាថាគ្មានការលេចធ្លាយក្លិនហ្គាសចេញមកខាងក្រៅ។ ការត្រួតពិនិត្យខ្សែដីសម្រាប់ឧបករណ៍អគ្គិសនីធំៗនឹងការពារការឆក់ដល់មនុស្សដែលប្រើប្រាស់ផ្ទាល់។ មិនទុកឱ្យរបស់ក្មេងលេងដែលដើរដោយថ្មសាកចោលយូរពេកក៏ជួយការពារការផ្ទុះថ្មបានដែរ។ ការមានស្មារតីរវាងវៃក្នុងគ្រប់សកម្មភាពប្រចាំថ្ងៃនឹងធ្វើឱ្យជីវិតយើងជួបតែសេចក្តីសុខសាន្ត។ ការចែករំលែកចំណេះដឹងសុវត្ថិភាពដល់មិត្តភក្តិ និងបងប្អូនគឺជាការផ្តល់ក្តីស្រឡាញ់ដ៏ពិតប្រាកដ។ ការការពារប្រសើរជាងការព្យាបាល គឺជាពាក្យស្លោកដែលត្រូវយកមកអនុវត្តក្នុងគ្រប់កាលៈទេសៈទាំងអស់។ ក្នុងឱកាសឆ្នាំថ្មីនេះ សូមឱ្យបងប្អូនខ្មែរគ្រប់រូបមានស្មារតីខ្ពស់ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ការរួមគ្នាការពារគ្រោះអគ្គិភ័យ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋល្អគ្រប់រូបដើម្បីសហគមន៍រីកចម្រើន។ ភាពសប្បាយរីករាយដែលមិនមានការភ័យខ្លាច គឺជាអ្វីដែលយើងទាំងអស់គ្នាប្រាថ្នាចង់បានបំផុត។ ការត្រៀមលក្ខណៈឱ្យបានល្អបំផុតនឹងនាំមកនូវការចាប់ផ្តើមឆ្នាំថ្មីដែលពោរពេញដោយក្តីសង្ឃឹម។ ការអនុវត្តតាមវិធានការបង្ការគ្រោះអគ្គិភ័យ គឺជាការបង្ហាញពីសេចក្តីថ្លៃថ្នូរ និងការយល់ដឹងខ្ពស់របស់មនុស្សម្នាក់។ យើងម្នាក់ៗ គឺជាប្រតិបត្តិករសុវត្ថិភាពដ៏សំខាន់បំផុតនៅក្នុងគេហដ្ឋាន និងសហគមន៍ដែលយើងរស់នៅ។ ការបញ្ចប់ឆ្នាំចាស់ដោយជោគជ័យ និងទទួលឆ្នាំថ្មីដោយសិរីសួស្តី គឺជាបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់។ ការរក្សានូវស្មារតីប្រុងប្រយ័ត្នជានិច្ចនឹងធ្វើឱ្យលោកអ្នកជៀសផុតពីគ្រោះមហន្តរាយទាំងពួងដោយជោគជ័យ។ ការរស់នៅដោយមានក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកគឺជាគ្រឹះនៃសង្គមខ្មែរ។ យើងទាំងអស់គ្នានឹងរួមគ្នាធ្វើឱ្យបុណ្យចូលឆ្នាំថ្មីក្លាយជាពិធីបុណ្យដែលមានសុវត្ថិភាពបំផុតប្រចាំឆ្នាំ។ សេចក្តីសប្បាយដែលអមដោយសុវត្ថិភាពនឹងផ្តល់នូវស្នាមញញឹមដ៏បរិសុទ្ធសម្រាប់មនុស្សគ្រប់រូបដែលយើងស្រឡាញ់។ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារគ្រោះអគ្គិភ័យ គឺជាកាដូដ៏វិសេសវិសាលសម្រាប់មាតុភូមិកម្ពុជា។